វាជារឿងសំខាន់ក្នុងការបែងចែកឱ្យបានច្បាស់លាស់រវាងការ ផ្ដល់អំណោយ និងការស៊ីសំណូក ពីព្រោះទង្វើទាំងពីរនេះមានអត្ថន័យខុសគ្នាទាំងស្រុង។ ការយល់ដឹងពីភាពខុសគ្នានេះមានសារៈសំខាន់ណាស់ ដើម្បីជៀសវាងការបកស្រាយខុស ឬការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ការផ្ដល់អំណោយ គឺជាទង្វើមួយដែលកើតចេញពីចិត្តសប្បុរសធម៌ ការដឹងគុណ ឬការគោរព។ ជាទូទៅ ការផ្ដល់អំណោយកើតឡើងក្នុងឱកាសបុណ្យប្រពៃណី ដូចជាចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬ នៅពេលដែលបុគ្គលណាមួយបានជួយដល់យើងដោយមិនរំពឹងផលតបស្នង។ ជាឧទាហរណ៍ នៅក្នុងពិធី បុណ្យចូលឆ្នាំខ្មែរ ឪពុកម្ដាយ ឬសាច់ញាតិអាចផ្ដល់ ថវិកាដល់កូនចៅជាកាដូ ឬជាសេចក្ដីប្រាថ្នាល្អសម្រាប់ឆ្នាំថ្មី។ ការផ្តល់អំណោយដល់ជនចាស់ជរា ជនពិការ ឬក្មេងកំព្រា ដែលកើតចេញពីទឹកចិត្តសប្បុរសធម៌។ ឧបមាថា នៅក្នុងភូមិមួយត្រូវជម្លៀសប្រជាជនចេញដោយសារមានគ្រោះទឹកជំនន់ យើងអាចផ្តល់អំណោយជា អង្ករ ម្ហូបអាហារ ដូចជា ត្រីខកំប៉ុង ត្រីងៀត និង ថវិកាជាដើម។ ការផ្តល់អំណោយក៏ត្រូវមានអាកប្បកិរិយាឳនលំទោន ទោះបីយើងជាអ្នកផ្តល់ក៏ដោយមិនត្រូវមានអាកប្បកិរិយាឆ្មើងឆ្មៃទេ ត្រូវប្រាកដថាអ្នកធ្វើវាចេញពីចិត្ត។ ចំពោះការផ្ដល់អំណោយគឺដើម្បីបង្ហាញនូវ ក្តីគោរព ការដឹងគុណ និងការរាប់អាន ដោយមានអាកប្បកិរិយាឱនលំទោន និងដោយគ្មានការបង្ខិតបង្ខំ ឬរំពឹងផលប្រយោជន៍ណាមួយជាថ្នូរនោះទេ។ ការមិនត្រូវការផលតបស្នងមកវិញ មិនចង់បានគុណស្រ័យ ពីមនុស្សដែលយើងបានផ្តល់អំណោយនោះគឹជាទង្វើមួយដ៏ប្រពៃ។ នៅពេលដែលយើងជួបបញ្ហាដោយចៃដន្យ ហើយមាននរណាម្នាក់បានមកជួយយើងដោយមិនបានស្នើសុំជំនួយពីពួកគេនោះ យើងគួរតែចេះដឹងគុណ និងផ្ដល់អំណោយតបស្នងតាមលទ្ធភាពដែលអាចធ្វើទៅបាននៅពេលដែលគេមានទុក្ខលំបាកវិញ។ នេះបញ្ជាក់ពីការដឹងគុណរបស់យើង ដែលមានចំពោះអ្នកដែលមានគុណមកលើយើង។ ហើយផ្ទុយទៅវិញ ការស៊ីសំណូក គឺជាទង្វើខុសច្បាប់ និងអសីលធម៌ ដែលមានចេតនាទុច្ចរិត។ គោលបំណងនៃការស៊ីសំណូក គឺដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ដោយខ្សែលើគេ និងដើម្បីបិតបាំងអំពីអំពើដែលខ្លួនបានប្រព្រឹត្តិ។ ដោយសារតែជាអំពើខុសច្បាប់ ការស៊ីសំណូកតែងតែកើតឡើងដោយសម្ងាត់ ឬមានលក្ខណៈលាក់បាំង ដើម្បីចៀសវាងការចាប់អារម្មណ៍ពីសំណាក់អ្នកដទៃ ឬអាជ្ញាធរមានសមត្ថកិច្ច។ អំពើស៊ីសំណូកធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌ តម្លាភាព និងប្រសិទ្ធភាពនៃស្ថាប័នរដ្ឋ ឬឯកជន។ វាអាចបំផ្លាញទំនុកចិត្តសាធារណៈ បង្កើតអំពើពុករលួយ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមជាតិ។ សំណូក អាចរួមបញ្ចូលទាំងប្រាក់កាសដ៏ច្រើនលើសលប់ ទ្រព្យសម្បត្តិ ដីធ្លី គ្រឿងអលង្ការ ឬផលប្រយោជន៍ផ្សេងទៀតដែលមានតម្លៃខ្ពស់ ក្នុងគោលបំណងទិញទឹកចិត្ត ឬឥទ្ធិពលពីបុគ្គលណាម្នាក់។ ឧទាហរណ៍ ការផ្តល់លុយទៅឱ្យបុគ្គលណាម្នាក់ ដើម្បីលាក់រឿងមិនល្អរបស់ខ្លួន នេះហើយគឺជាអំពើពុករលួយ។ នៅក្នុងសង្គមជាក់ស្តែង មានការសូកប៉ាន់ទៅលើ ការទទួលបានក្របខ័ណ្ឌជាមន្រ្តីរាជការដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងប្រជែងជាដើម។ ធ្វើឱ្យស្ថាប័នរដ្ឋបាត់បង់ការទទួលខុសត្រូវ និងមិនមានភាពច្បាស់លាស់ក្នុងការបំពេញការងារ។ វាជាការយកលុយមកបាំងមុខ លាក់រឿងអាក្រក់របស់ខ្លួន និងគ្មានទំនួលខុសត្រូវ។ ភាពខុសគ្នាដ៏សំខាន់បំផុតរវាងអំណោយ និងសំណូក គឺពិតជាស្ថិតនៅលើចេតនា ដែលជាកត្តាកំណត់ថាតើការផ្ដល់អ្វីមួយនោះជាការបង្ហាញពីសមានចិត្ត ឬជាការប៉ុនប៉ងដើម្បីទទួលបានផលប្រយោជន៍មិនត្រឹមត្រូវ។ អំណោយ គឺផ្អែកលើការគោរព និងក្ដីសប្បុរស ចំណែកឯសំណូកគឺផ្អែកលើការរំពឹងទុកនូវផលប្រយោជន៍មិនត្រឹមត្រូវ។ ការយល់ដឹងច្បាស់ពីចំណុចទាំងនេះ អាចជួយយើងឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងជៀសវាងការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ។